សុភាសិត "ស៊ីតិច ជុះច្រើនតែងមិនធាត់" គឺជាការប្រៀបធៀបដ៏សាមញ្ញ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅអំពីប្រសិទ្ធភាព និងការគ្រប់គ្រងធនធាន។ ន័យត្រង់សំដៅលើដំណើរការនៃរាងកាយមនុស្ស ដែលការទទួលទានតិចតួច និងការបញ្ចេញចោលច្រើន មិនអាចធ្វើឱ្យរាងកាយលូតលាស់ ឬធាត់បានឡើយ។ ដោយឡែក ន័យប្រៀបធៀបបានចង្អុលបង្ហាញទៅលើការប្រើប្រាស់ពេលវេលា កម្លាំងកាយចិត្ត និងធនធានផ្សេងៗ។ ប្រសិនបើយើងចំណាយពេល ឬថាមពលតិចតួចក្នុងការប្រឹងប្រែង ប៉ុន្តែខ្ជះខ្ជាយច្រើនទៅលើរឿងមិនចាំបាច់ ឬមិនបានផល នោះលទ្ធផលដែលទទួលបានក៏មិនគួរឱ្យកត់សម្គាល់ដែរ។ ដូច្នេះ ឃ្លានេះបង្រៀនយើងឱ្យចេះបែងចែក និងប្រើប្រាស់កម្លាំងកាយចិត្ត ក៏ដូចជាធនធានឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវគោលដៅ។ បន្តមក ឃ្លា "អ្នករៀននៅ (វត្ត) ខ្ជិលមិនចេះ" បានសង្កត់ធ្ងន់ទៅលើការទទួលខុសត្រូវផ្ទាល់ខ្លួនក្នុងការស្វែងរកចំណេះដឹង។ តាមន័យត្រង់ វាសំដៅលើសិស្សានុសិស្សដែលទៅសិក្សានៅសាលារៀន ឬវត្ត ប៉ុន្តែមិនមានឆន្ទៈ ឬព្យាយាមនោះ ពួកគេនឹងមិនទទួលបានចំណេះដឹងឡើយ។ តាមន័យប្រៀបធៀប ឃ្លានេះបានពន្យល់ថា កន្លែងសិក្សាដ៏ល្អឥតខ្ចោះ មិនអាចធានាថាបុគ្គលម្នាក់នឹងទទួលបានចំណេះដឹងដោយស្វ័យប្រវត្តិនោះទេ។ អ្វីដែលសំខាន់បំផុតក្នុងការៀន គឺឆន្ទៈ ការតស៊ូព្យាយាម និងការយកចិត្តទុកដាក់របស់បុគ្គលម្នាក់ៗ។ បើគ្មានការខិតខំផ្ទាល់ខ្លួនទេ ទោះមានគ្រូល្អ ឬកន្លែងរៀនល្អយ៉ាងណាក៏ដោយ ក៏លទ្ធផលមិនអាចសម្រេចបានដែរ។ ចំណែកឃ្លា "ព្រោកប្រាជ្ញ តែងមិនហួសចំណេះ" បានដាស់តឿនយើងអំពីសារៈសំខាន់នៃភាពបន្ទាបខ្លួន និងការស្គាល់ដែនកំណត់របស់ខ្លួន។ ន័យត្រង់នៃឃ្លានេះគឺថា អ្នកដែលចូលចិត្តនិយាយអួតអាងពីភាពឆ្លាតវៃ ឬចំណេះដឹងរបស់ខ្លួន មិនអាចមានចំណេះដឹងលើសពីអ្វីដែលខ្លួនបានរៀន ឬដឹងពិតប្រាកដនោះឡើយ។ ជួនកាល ការនិយាយអួតច្រើនពេកអាចបង្ហាញឱ្យឃើញនូវភាពខ្វះខាត ឬមិនសូវទូលំទូលាយនៃចំណេះដឹងពិតប្រាកដរបស់ខ្លួនទៅវិញទេ។ តាមន័យប្រៀបធៀប សុភាសិតនេះបង្រៀនយើងឱ្យចេះដាក់ខ្លួន និងមិនត្រូវអួតអាងពីសមត្ថភាពរបស់ខ្លួនឡើយ។ ចំណេះដឹងពិតប្រាកដ គឺស្ថិតនៅលើការអនុវត្ត និងសមិទ្ធផលជាក់ស្ដែង មិនមែនត្រឹមតែពាក្យសម្ដីនោះទេ។ ការរៀនសូត្រមិនចេះចប់មិនចេះហើយ ទើបជាគន្លឹះនៃភាពជោគជ័យ។ ជាចុងក្រោយ ឃ្លា "អ្នកដែលចង់ចេះ មិនហួស បុណ្យ" គឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លា និងមានអត្ថន័យវិជ្ជមាន។ តាមន័យត្រង់ "បុណ្យ" ក្នុងទីនេះ អាចសំដៅលើឱកាសល្អៗ ជំនួយពីអ្នកដទៃ ការជួបគ្រូល្អ ឬបរិយាកាសអំណោយផលដែលកើតឡើងចំពោះអ្នកដែលមានបំណងប្រាថ្នាចង់ចេះដឹង។ តាមន័យប្រៀបធៀប ឃ្លានេះបានបញ្ជាក់ថា នៅពេលដែលមនុស្សម្នាក់មានឆន្ទៈ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរកចំណេះដឹង នោះផ្លូវ និងមធ្យោបាយដើម្បីសម្រេចបំណងនោះនឹងលេចចេញមកដោយខ្លួនឯង។ វាបានបង្ហាញពីទំនាក់ទំនងរវាងឆន្ទៈ ការតស៊ូ និងលទ្ធផលល្អ ដែលថាទោះជាមានឧបសគ្គយ៉ាងណាក៏ដោយ បើមានបំណងប្រាថ្នារឹងមាំ នោះគេអាចរកវិធីដើម្បីសម្រេចបានគោលបំណងបានជានិច្ច។ សរុបមក សុភាសិតទាំងបួនឃ្លានេះរួមផ្សំគ្នា បង្កើតបានជាមេរៀនជីវិតដ៏មានតម្លៃ ដែលជំរុញឱ្យមនុស្សគ្រប់រូបខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាម រៀនសូត្រដោយស្មោះត្រង់ ដោយមានភាពបន្ទាបខ្លួន។ សុភាសិតទាំងបួនឃ្លានេះមានឆន្ទៈខ្ពស់ក្នុងការស្វែងរកចំណេះដឹង ដើម្បីសម្រេចបាននូវជីវិតមួយប្រកបដោយគុណភាព និងភាពជោគជ័យ។